សម្លកកូរគឺជាមុខម្ហូបខ្មែរពិតៗដែលសម្បូរទៅដោយបន្លែ និងមានរសជាតិឆ្ងាញ់ពិសា។ អាម៉ុកត្រីដែលចំហុយក្នុងស្លឹកចេក គឺជាអាហារដែលគេចូលចិត្តបំផុតក្នុងចំណោមម្ហូបខ្មែរទាំងអស់។ ប្រហុកខ្ទិះជ្រលក់ជាមួយបន្លែស្រស់ៗ និងបន្លែស្ងោរ ធ្វើឱ្យអ្នកញ៉ាំ អាចញ៉ាំបាយអស់ច្រើនចាន។ សម្លម្ជូរគ្រឿងសាច់គោ គឺជាមុខម្ហូបដែលគេចូលចិត្តស្លបំផុត។ ត្រីអាំងជ្រលក់ទឹកត្រីស្វាយខ្ចី គឺជាអាហារដ៏សាមញ្ញតែមានរសជាតិឆ្ងាញ់មិនអាចបំភ្លេចបាន។ ការញ៉ាំស្វាយខ្ចីជាមួយត្រីឆ្អើរ ផ្តល់នូវរសជាតិជូរអែម និងស្រស់ស្រាយសម្រាប់ថ្ងៃក្តៅ។ សម្លការីមាន់គឺជាជម្រើសដំបូង នៅពេលមានពិធីបុណ្យទានផ្សេងៗ។ ការញ៉ាំបាយជាមួយត្រីងៀតអាំង និងបបររាវ គឺជាការរំលឹកដល់អនុស្សាវរីយ៍កាលពីក្មេង។ ខត្រីដាក់ម្នាស់ ឬខសាច់ជ្រូកដាក់ពងទា គឺជាម្ហូបដែលកាន់តែទុកយូរកាន់តែមានរសជាតិឆ្ងាញ់។ សម្លម្ជូរព្រៃសាច់មាន់ ផ្តល់នូវក្លិនឈ្ងុយប្លែកដែលគួរឱ្យចង់ទទួលទាន។ គុយទាវភ្នំពេញដាក់គ្រឿងក្នុង និងសាច់ចិញ្ច្រាំ គឺជាអាហារពេលព្រឹកដែលគេមិនដែលធុញឡើយ។ បាយសាច់ជ្រូកអាំងក្តៅៗជាមួយជ្រក់ត្រសក់ គឺជាអាហារថាមពលដ៏អស្ចារ្យសម្រាប់ការចាប់ផ្តើមថ្ងៃថ្មី។ នំបញ្ចុកសម្លខ្មែរដាក់បន្លែឱ្យបានច្រើន គឺជាអាហារដែលល្អចំពោះសុខភាពបំផុត។ ការញ៉ាំបបរគ្រឿងនៅពេលព្រឹកព្រលឹម ធ្វើឱ្យរាងកាយមានភាពកក់ក្តៅ។ នំបុ័ងសាច់ប៉ាតេដាក់ជ្រក់ និងម្ទេសហិរៗ គឺជាអាហារសម្រន់ដ៏រហ័សទាន់ចិត្ត។ ការហូបមីឆាសាច់គោដាក់ពងទាចៀននៅតាមតូបក្បែរផ្លូវ មានរសជាតិឈ្ងុយឆ្ងាញ់ប្លែក។ បាញ់ហយដាក់សាច់ជ្រូកបីជាន់ និងទឹកត្រីផ្អែម គឺជាអាហារពេលព្រឹកដែលមនុស្សមួយចំនួនចូលចិត្តញ៉ាំ។ គុយទាវខគោដែលមានទឹកស៊ុបខាប់ និងសាច់ផុយល្អ គឺជាជម្រើសដ៏ល្អបំផុតនៅរដូវរំហើយ។ នំគ្រក់ក្តៅៗចេញពីចង្ក្រាន គឺជាអាហារសម្រន់ពេលព្រឹកដែលក្មេងៗចូលចិត្ត។ ការផឹកកាហ្វេទឹកដោះគោជ្រលក់ជាមួយនំបុ័ង គឺជាទម្លាប់ពេលព្រឹកដ៏សាមញ្ញរបស់អ្នកក្រុង។ បន្ថែមពីនេះ គ្មានម្ហូបឯណាឆ្ងាញ់ជាងម្ហូបដែលអ្នកម្តាយចម្អិនឱ្យញ៉ាំនៅក្នុងផ្ទះឡើយ។ កូនៗចូលចិត្តជួយម៉ាក់បេះបន្លែ និងបុកគ្រឿង មុនពេលចាប់ផ្តើមស្លស្លុក។ ការបានញ៉ាំបាយជុំគ្រួសារជាមួយមុខម្ហូបសាមញ្ញៗ បង្កើតបាននូវក្តីសុខយ៉ាងធំធេង។ សម្លស្ងោរង៉ាំង៉ូវមាន់មានរសជាតិជូរល្វីងតិចៗ ដែលជួយឱ្យស្រឡះបំពង់កបានល្អ។ ឆាសាច់មាន់ខ្ញី គឺជាម្ហូបដែលងាយស្រួលធ្វើ និងចំណាយពេលតិចបំផុត។ ការរៀនធ្វើម្ហូបតាមយូធូប ជួយឱ្យអ្នកចូលចិត្តធ្វើម្ហូបអាចចម្អិនមុខម្ហូបថ្មីៗសម្រាប់គ្រួសារ។ អ្នកខ្លះចូលចិត្តធ្វើទឹកត្រីស្វាយ ដើម្បីជ្រលក់ជាមួយត្រីដុតដែលគេរកបាន។ ការហូបសាច់អាំងជុំគ្នាជារង្វង់ គឺជាសកម្មភាពដ៏រីករាយបំផុតនៅថ្ងៃចុងសប្តាហ៍។ ឆាត្រកួន គឺជាម្ហូបសាមញ្ញដែលក្មេងៗចូលចិត្តបំផុត។ ការចម្អិនអាហារញ៉ាំខ្លួនឯង ជួយឱ្យយើងអាចគ្រប់គ្រងអនាម័យ និងរសជាតិតាមចំណូលចិត្ត។ បុកល្ហុងហិរៗដាក់កាពិ និងក្តាមប្រៃ គឺជាអាហារសម្រន់ដែលនារីៗចូលចិត្តបំផុត។ ប្រហិតចៀនជ្រលក់ទឹកត្រីផ្អែមហិរ និងញ៉ាំជាមួយបន្លែស្រស់ គឺជាអាហារសម្រន់ពេលល្ងាច។ ងាវចំហុយដាក់ស្លឹកគ្រៃ និងទឹកម្រេច គឺជាអាហារដ៏ឆ្ងាញ់ពិសា។ នំពុម្ពក្តៅៗដែលមានក្លិនខ្ទិះដូងឈ្ងុយ គឺជាបង្អែមតាមផ្លូវដែលឆ្ងាញ់ពិសា។ ចេកអាំងជ្រលក់ទឹកខ្ទិះ គឺជាអាហារសម្រន់បែបបុរាណដែលមិនចេះហួសសម័យ។ ការញ៉ាំខ្ចៅស្ងោរ ឬខ្ចៅឆាគ្រឿងនៅមាត់ទន្លេ គឺជាការលំហែអារម្មណ៍ដ៏ល្អ។ ពោតបារាំងអាំង និងសាច់គោចង្កាក់ គឺជាអាហារដែលពេញនិយមសម្រាប់យុវជនសម័យថ្មី។ នំបាញ់ឌុកដាក់ខ្ទិះដូង និងទឹកស្ករ គឺជាបង្អែមដែលមានរសជាតិផ្អែមមុតជាប់ចិត្ត។ ការញ៉ាំផ្លែឈើជូរៗជាមួយអំបិលម្ទេស ជួយឱ្យយើងមានអារម្មណ៍ភ្ញាក់រលឹកនៅពេលរសៀល។ នំកង និងនំគ្រក់ គឺជាអាហារដែលរក្សាបាននូវរសជាតិដើមតាំងពីបុរាណកាល។ នៅពេលទៅលេងកំពត ខ្ញុំមិនដែលរំលងការញ៉ាំក្តាមសេះឆាម្រេចខ្ចីឡើយ។ ណែមសាច់ត្រីនៅខេត្តបាត់ដំបង មានរសជាតិឆ្ងាញ់ និងល្បីល្បាញពេញប្រទេស។ ការញ៉ាំគ្រឿងសមុទ្រស្រស់ៗនៅមាត់ឆ្នេរក្រុងព្រះសីហនុ គឺជាបទពិសោធន៍ដ៏អស្ចារ្យ។ សម្លម្ជូរដើមចេកសាច់មាន់ គឺជាមុខម្ហូបពិសេសរបស់អ្នករស់នៅតាមតំបន់ជនបទ។ នៅរដូវទឹកឡើង អ្នកភូមិចូលចិត្តរកត្រីមកធ្វើជាប្រហុក និងផ្អកទុកញ៉ាំពេញមួយឆ្នាំ។ ទឹកត្នោតជូរ និងសាច់គោអាំង គឺជាការបន្សំដែលមនុស្សប្រុសចូលចិត្តញ៉ាំពេលជួបជុំគ្នា។ ការញ៉ាំស្វាយខ្ទិះដែលផ្អែមឆ្ងាញ់ គឺមានតែនៅរដូវក្តៅតែប៉ុណ្ណោះ។ នំអន្សមជ្រូក និងនំអន្សមចេក គឺជាអត្តសញ្ញាណមិនអាចខ្វះបានក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ គុយទាវកាត់គឺជាអាហារពិសេសមួយបែបដែលមានលក់ច្រើននៅតាមផ្សារចាស់ៗ។ ការហូបអាហារតាមតំបន់នីមួយៗ ជួយឱ្យយើងយល់កាន់តែច្បាស់ពីវប្បធម៌រស់នៅរបស់ខ្មែរ។ ការញ៉ាំបន្លែស្ងោរជាមួយត្រីដុត គឺដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងខ្លាញ់។ សម្លស្ងោរម្រះសាច់ជ្រូកចិញ្ច្រាំ ជួយកាត់បន្ថយកំដៅក្នុងខ្លួនបានយ៉ាងល្អ។ ការញ៉ាំផ្លែឈើស្រស់ៗជំនួសឱ្យបង្អែម ជួយឱ្យស្បែកមានសុខភាពល្អ និងភ្លឺថ្លា។ ទឹកការ៉ុតក្រឡុក គឺជាភេសជ្ជៈសុខភាពដែលល្អសម្រាប់ការញ៉ាំនៅពេលព្រឹក។ ការកាត់បន្ថយការប្រើប្រាស់ប៊ីចេងក្នុងម្ហូបអាហារ គឺជាជម្រើសដ៏ល្អសម្រាប់សុខភាព។ សម្លម្ជូរគ្រឿង ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានស្រួល។ ការញ៉ាំបាយសម្រូបជាមួយអំបិលល្ង គឺជាវិធីសាស្ត្រថែរក្សារាងឱ្យបានស្អាត។ ត្រីទឹកសាបមានជាតិខ្លាញ់តិច និងមានប្រូតេអ៊ីនខ្ពស់ដែលល្អសម្រាប់មនុស្សចាស់។ ទឹកត្រសក់ស្រស់ គឺជាភេសជ្ជ:ដែលផ្តល់សំណើមដល់រាងកាយ។ ការជ្រើសរើសអាហារដែលគ្មានជាតិគីមី គឺជាអាទិភាពចម្បងសម្រាប់គ្រួសារ។ នំបាញ់ឌុក និងនំជាំង តែងតែត្រូវបានរៀបចំឡើងក្នុងពិធីបុណ្យសែនព្រះខែ។ ការវេចនំអន្សមជុំគ្នាជារឿងដែលសប្បាយបំផុតនៅពេលជិតដល់បុណ្យចូលឆ្នាំខ្មែរ។ ក្នុងពិធីមង្គលការ មុខម្ហូប ត្រីដុតបឹងកញ្ឆែត តែងតែមានវត្តមាននៅលើតុអាហារ។ ការសែនដារលានក្រោយប្រមូលផលស្រូវ រួមមានមុខម្ហូបជាច្រើនដែលធ្វើពីសាច់មាន់។ នំបញ្ចុកទឹកសម្លប្រហើរ គឺជាអាហារចម្បងសម្រាប់ទទួលភ្ញៀវក្នុងពិធីបុណ្យភូមិ។ ការរៀបចំដង្វាយជាអាហារ និងបង្អែម គឺជាការបង្ហាញនូវជំនឿ និងការគោរព។ បង្អែមគ្រាប់ត្នោត មានរសជាតិផ្អែមឈ្ងុយដែលមនុស្សគ្រប់គ្នាចូលចិត្ត។ ការញ៉ាំបាយសាមគ្គីក្នុងវត្តអារាម បង្កើននូវទឹកចិត្តស្រឡាញ់រាប់អានក្នុងសហគមន៍។ ម្ហូបអាហារគឺជាស្ពានចម្លងនូវសេចក្តីស្រឡាញ់ និងវប្បធម៌ខ្មែរទៅកាន់ពិភពលោក។ មិនថាទៅដល់ទីណាក៏ដោយ រសជាតិម្ហូបខ្មែរនៅតែស្ថិតក្នុងបេះដូងប្រជាជនខ្មែរជានិច្ច។